សាសនាព្រាហ្មណ៍បានចាក់ឫសក្នុងសង្គមខ្មែរតាំងពីយូរណាស់មកហើយ និង មានឥទ្ធិពលយ៉ាងខ្លាំងលើមនុស្សខ្មែរ ជាពិសេសសតិអារម្មណ៍ និងទំនៀមទម្លាប់ ព្រមទាំងមន្តរហូតដល់សព្វថ្ងៃនេះ។ ទោះបីជាកម្ពុជាបានឈានចូលក្នុងរបបថ្មីមួយដែលមានលក្ខណៈជឿនលឿនក៏ដោយ ក៏ឥទ្ធិពលព្រហ្មញ្ញសាសនានៅតែបន្តអន្លាយជាប់នឹងសតិអារម្មណ៍ ទំនៀមទម្លាប់របស់ខ្មែរជានិច្ច។ ប៉ុន្តែ ប្រជាជនបានជម្រុះចោលបន្តិចម្តងៗ ជាបណ្តើរៗនូវជំនឿណាដែលមិនសមហេតុផល និងមិនមានលក្ខណៈវិទ្យាសាស្ត្រ។ ទន្ទឹមនឹងនេះ គេបាន រក្សាសម្បត្តិវប្បធម៌ សិល្បៈនេះជាគ្រឹះមួយដ៏រឹងមាំសម្រាប់ឱ្យយើងកសាងខឿនវប្បធម៌ ថ្មីមួយដែលមានលក្ខណៈជឿនលឿន ព្រមទាំងជាមធ្យោបាយមួយសម្រាប់កសាង សេដ្ឋកិច្ច។ ហើយគេមិនដែលឃើញមានអរិយធម៌ខ្ពង់ខ្ពស់ណាមួយនៅសម័យបុរាណ ដែលអាចកើតឡើងរួចដោយមិនបានពឹងពាក់លើសាសនាទេ។ នៅចំពោះមុខ ប្រាសាទ សិល្បៈទាំងឡាយនៅតំបន់អង្គរក្តី នៅតំបន់ណាទៀតក្តី គេពុំអាចបដិសេធ ឬនិយាយផ្ទុយបានឡើយ។ ដោយប្រាសាទទាំងឡាយនោះ គេច្រើនកសាងឡើងដើម្បីបូជាដល់ សាសនាទាំងពីរដោយឥតប្រកែកបាន។ ដូច្នេះ ព្រហ្មសាសនាមានឥទ្ធិពលទៅលើផ្នែក ជំនឿ សិល្បៈ អក្សរសិល្ប៍ និង ទំនៀមទម្លាប់ប្រពៃណីខ្មែរជាខ្លាំង។ ចំពោះវិស័យជំនឿ ទំនៀមទម្លាប់ និង ជីវភាពរស់នៅ ព្រហ្មញ្ញសាសនាបានធ្វើឱ្យប្រជាជនខ្មែរ នាសម័យមុនមានជំនឿទៅលើអាទិទេព ព្រាយ បិសាច ធ្មប់ជាដើម។ ហើយគេជឿថា អំណាចទាំងនេះអាចផ្តល់ទាំងផលល្អ ឬផលអាក្រក់ដល់ជីវិតមនុស្ស។ បន្ថែមពីនេះ គេបានរៀបចំពិធីផ្សេងៗ ដើម្បីគោរពអាទិទេព និងទេវៈ។ តួយ៉ាង ក្នុងពេលសង់ផ្ទះ គេធ្វើការទស្សន៍ទាយលើដី ឬកន្លែងសាងសង់ ដោយមានការរៀបចំបាយសី ស្លាធម៌ដូងជាដើម។ ហើយពេលលើកផ្ទះ គេរៀបចំពិធីសែនព្រេនម្ចាស់ទឹក ម្ចាស់ដី មានព្រះធរណីជាដើម។ ក្នុងពេលមានជំងឺ គេរៀបចំពិធីដុតទៀនធូបអង្វរកបន់ស្រន់សុំឱ្យជាសះស្បើយ លៀងអារក្សសុំឱ្យខ្មោចជួយ ឬរៀបចំហៅព្រលឹង។ ហើយគេតែងបួងសួងនឹកគុណព្រះឥន្ទ ព្រះព្រហ្ម ដូនតា ក្នុងពេលមានគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ បន្ថែមពីនេះគេក៏បានអង្វរអាទិទេព ព្រះស្រាយ និងព្រះអង្គារផងដែរ។ ហើយក្នុងពេលដែលមានរាសីធ្លាក់ចុះ គេបានអញ្ជើញគ្រូអាចារ្យ ឬព្រះសង្ឃ មកសូត្រមន្តអាគមដើម្បីលើករាសី។ ក្នុងពេលរៀបអាពាហ៍ពិពាហ៍ គេរើសពេលចូលរោង ពេលផ្ទឹម ធ្វើរានទេវតា ឬសែនក្រុងពាលី ព្រមទាំងធ្វើនំអន្សម និងនំគម ដើម្បីតំណាងលិង្គ ព្រះឥសូរ និងយោនីនាងឧមាផងដែរ។ ចំណែក ខាងវិស័យសិល្បៈ ខ្មែរយើងកសាងរូបចម្លាក់ បដិមានានា ដែលទាក់ទងនឹងលទ្ធិ សាសនាព្រាហ្មណ៍ មានព្រះវិស្ណុ ព្រះសិវៈ និងលិង្គព្រះឥសូរជាដើម។ ជាពិសេស លិង្គព្រះឥសូរត្រូវបានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់ជានិមិត្តរូបនៃការបង្កើត និងភាពមានកូនចៅ។ ក្រៅពីនេះ ក៏មានចម្លាក់ ទេវតា អប្សរា និងសត្វផ្សេងៗក្នុងរឿងព្រាហ្មណ៍សាសនាផងដែរ។ ហើយយើងក៏ឃើញមានរូប ចម្លាក់ គំនូរដែលទាក់ទងនឹងព្រហ្មញ្ញសាសនា ដូចជារឿងរាមាយណៈ និង មហាភារតយុទ្ធ ជាដើម។ បន្ថែមពីនេះ ខ្មែរបានកសាងប្រាសាទជាច្រើន ជាពិសេសប្រាសាទភ្នំ សម្រាប់ឧទ្ទិសឱ្យព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំត្រូវបានគេជឿថាជាតំណាងឱ្យ ភ្នំព្រះសុមេរុ ដែលជាលំនៅរបស់អាទិទេព និងជាចំណុចកណ្តាលនៃចក្រវាឡក្នុងជំនឿព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់អទិទេពក្នុងសាសនាព្រហ្មណ៍។ ចំពោះ វិស័យអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ ខ្មែរយើងបានទទួលភាសាសំស្ក្រឹត អក្សរ និង អក្សរសិល្ប៍ដែលយើងហៅថាអក្សរសិល្ប៍ចលនា ព្រាហ្មណ៍និយម។ ភាសាសំស្ក្រឹតបានបន្សល់ទុក ពាក្យខ្ចី ជាច្រើនក្នុងភាសាខ្មែរសព្វថ្ងៃ ជាពិសេសពាក្យដែលទាក់ទងនឹងសាសនា រាជការ ច្បាប់ និងអក្សរសិល្ប៍។ លើសពីនេះ អក្សរខ្មែរក៏មានការវិវត្តន៍ចេញពីអក្សរឥណ្ឌាផងដែរ ដោយមានការប្រើប្រាស់លើសិលាចារឹកនានា។ អក្សរសិល្ប៍ព្រហ្មនិយមគឺជាអក្សរសិល្ប៍ទាក់ទងនឹងព្រហ្មញ្ញសាសនា ដោយលើកយកព្រះឥន្ធ ព្រះព្រហ្ម ព្រះឥសូរ ព្រះនរាយណ៍ ទេវៈ វត្ថុអច្ឆរិយៈ មកបង្ហាញនៅក្នុងសាច់រឿង។ ម្យ៉ាងទៀត អក្សរសិល្ប៍ព្រហ្មនិយមបានលើកយកមន្តអាគមគាថា ឩមអាម បែងភាគ ចេះជប ចេះប្រស់ ហោះហើរដើរលើអាកាស ជាដើមមកបង្ហាញក្នុងផ្ទៃរឿងផងដែរ។ អក្សរសិល្ប៍ខ្មែរព្រហ្មនិយមទាំងនោះ គេសង្កេតឃើញមានដូចជា រឿងរាមកេរ្តិ៍ រឿង មហាភារតយុទ្ធ ជាដើម។ ចំពោះ ផ្នែកទំនៀមទម្លាប់ប្រពៃណី សង្គមខ្មែរមានទំនៀមទម្លាប់ប្រពៃណីជាច្រើនដែលមានទាក់ទងនឹងលទ្ធិព្រាហ្មណ៍និយម ជាពិសេស ការប្រារព្ធពិធីផ្សេងៗ។ តួយ៉ាង ក្នុងពិធីបង្កក់ប្រសិទ្ធីទារក គេមានប្រារព្ធពិធី ជញ្ជាត់ព្រលឹង អន្ទងព្រលឹងដើម្បីអញ្ជើញព្រលឹងឱ្យចូលមកក្នុងខ្លួនទារកឱ្យគង់វង្ស និងដើម្បីការពារទារកពីភាពអន្តរាយផ្សេងៗ។ ចំពោះ ពិធីកោរជុក គេមានប្រើមន្តគាថា ដើម្បីប្រសិទ្ធីឲ្យក្មេងផងដែរ។ ការកោរជុកនេះក៏ជានិមិត្តរូបនៃការផ្លាស់ប្តូរវ័យ និងការត្រៀមខ្លួនសម្រាប់ជីវិតថ្មី។ ឯក្នុងពិធីរៀបមង្គលការ គេធ្វើនំអន្សមតំណាងឲ្យលិង្គព្រះឥសូរ និងធ្វើនំគមដើម្បីតំណាងឲ្យយោនីនាងឧមា។ បន្ថែមពីនេះ ពេលក្រមុំកំលោះមិនស្រលាញ់គ្នា គេក៏មានការដាក់ស្នេហ៍ ឬមន្តអាគមដើម្បីបន្ទន់ចិត្តដៃគូផងដែរ។ ក្នុងពិធីបុណ្យទាន គេតែមានធ្វើរោងទេវតា ៨ ទិស និងមានស្លាធម៌ បាយសី ៧ រួត។ រិឯពិធីរំលាយសព មានការធ្វើពិធីឧបកិច្ចផ្តុំរូបនោះពេលបូជាសពរួច និងការលាងធាតុដោយទឹកដូងជាដើម។ ក្រៅពីផ្នែកធំៗខាងលើ ជនជាតិខ្មែរយើងក៏បានទទួលឥទ្ធិពលវប្បធម៌ពីលទ្ធិសាសនាព្រាហ្មណ៍លើច្រើនវិស័យមួយចំនួនទៀតដូចជា របៀបរបបការគ្រប់គ្រង វិស័យស្ថាបត្យកម្ម លើស្មារតីទឹកចិត្ត និងក្បួនរាជសព្ទ។ លើវិស័យស្ថាបត្យកម្ម ខ្មែរយើងបានកសាងប្រាសាទភ្នំជាច្រើន។ លើស្មារតីទឹកចិត្ត ព្រាហ្មសាសនាបានធ្វើឱ្យខ្មែរយើងមានទឹកចិត្តអង់អាច ក្លាហាន មិនចុះញ៉មនឹងខ្មាំងសត្រូវ តែសាសនានេះក៏ធ្វើឱ្យខ្មែរយើងចង គំនុំគំគួនគ្នា សងសឹក គ្មានទីបញ្ចប់ដែរ។ លើវិស័យនយោបាយ និងការគ្រប់គ្រងក្នុងសម័យអង្គរ ការគ្រប់គ្រងរបស់ព្រះរាជាបានអនុវត្តតាមលទ្ធិទេវរាជ ពោលគឺ ស្តេចមានតួនាទីស្មើនឹងអាទិទេព ស្តេចគឺអាទិទេព អាទិទេពគឺស្ដេច ហើយពាក្យសម្តីរបស់ស្ដេច គឺជាសម្តីរបស់អាទិទេព។ ក្នុងពេលសព្វថ្ងៃនេះ ពួកបារគូក៏នៅមានឥទ្ធិពល ដល់ការលើករាសីប្រសិទ្ធពរដល់ព្រះរាជាផងដែរ។ នៅមានពិធីច្រើនទៀត ដែលទាក់ទងនឹងលទ្ធិព្រាហ្មណ៍និយម ប៉ុន្តែពិធីកិច្ចការទាំងនោះ មានខ្លះៗជារបស់ខ្មែរស្រេចទៅហើយ។ ដូច្នេះ ខ្មែរយករបស់ឥណ្ឌា មកកាឡៃយ៉ាងណាឱ្យទៅជារបស់ខ្មែរ និងមានលក្ខណៈជាខ្មែរ។